សម្លម្ជូរគ្រឿងត្រី ជាម្ហូបសម្លដែលមានរសជាតិជូរ ហឹរ ប្រៃ និងមានក្លិនឈ្ងុយនៃគ្រឿង។ វាពិតជាមានភាពពេញនិយម និងត្រូវបានទទួលទានជាមួយបាយស ដោយសារតែមានរសជាតិជូរ ប្រៃ ផ្អែម និងធ្វើឱ្យអ្នកពិសាជាប់ចិត្តទៅនឹងមុខម្ហូបមួយនេះ។ គ្រឿងផ្សំសំខាន់ៗមានដូចជា ត្រី គ្រឿងបុកដែលក្នុងនោះមាន គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេស ហើយបន្លែដូចជា ត្រកួន ត្រប់ ផ្ទី បន្ទាប់មកអំពិលទុំ ទឹកត្រី ស្ករស និងអំបិល។ វិធីធ្វើ គឺត្រូវបុកគ្រឿងឱ្យម៉ដ្ឋរួច រំលីងជាមួយប្រេងដូង ឬប្រេងខ្យង ដើម្បីផ្ដល់រសជាតិឈ្ងុយ។ បន្ទាប់មកដាក់ត្រីចូលឆា រួចចាក់ទឹក និងដាក់បន្លែ អំពិលទុំ គ្រឿងផ្សំផ្សេងៗទៀត រម្ងាស់ឱ្យពុះ ហើយត្រូវទុកឱ្យឆ្អិន។